ចំណែកឯសម្លការីមួយប្រភេទទៀតដែលប្រជាជនខ្មែរនិយមក្នុងការចម្អិន និងទទួលទាននោះគឺ សម្លណាំយ៉ា។ ដើម្បីធ្វើសម្លណាំយ៉ាអោយមានរសជាតិឆ្ងាញ់ពិសារ យើងត្រូវមានគ្រឿងផ្សំដូចជា សាច់ត្រីទន្លេ ខ្ទិះដូងដើម ខ្ទិះដូងចុង និងគ្រឿងដែលរួមមាន គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ស្លឹកក្រូចសើច។ បន្ថែមពីលើនេះយើងត្រូវការ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសឆ្អើរ កាពិ សណ្តែកដីលីង ទឹកត្រី ស្ករត្នោត ស្ករស ម្សៅស៊ុប អំបិល និងប៊ីចេង។ មុនដំបូង ត្រូវយកត្រីមកធ្វើ ហេីយលាងទឹកឲ្យស្អាត រួចយកទៅស្ងោរដាក់ស្លឹកក្រូចសើចចូល ដើម្បីកាត់ក្លិនឆ្អាប។ បន្ទាប់ពីស្ងោរឆ្អិនហើយ ត្រូវបេះយកតែសាច់ត្រីទុកក្នុងចាន។ បន្ទាប់មកទៀតយកគ្រឿងដែលបានបុកហើយ មកបុកបន្ថែមទៀតជាមួយ ខ្ទឹមស ខ្ទឹមក្រហម សណ្ដែកដីលីង និងសាច់ត្រីដែលបានបេះរួចឲ្យចូលគ្នា។ ក្រោយមកដាក់ឆ្នាំងឲ្យក្តៅរួចចាក់ខ្ទិះដើមចូលហេីយកូរអោយឈ្ងុយទើបដាក់ម្ទេសឆ្អើរចិញ្រ្ចាំ និងកាពិចូល។ នៅពេលដែលមានក្លិនឈ្ងុយហើយ យើងត្រូវការដាក់សាច់ត្រីដែលបានបុកជាមួយគ្រឿងចូល ហើយកូរឲ្យសប់។ បន្ទាប់មកធ្វើការ ដាក់ទឹកត្រី ស្ករសឬស្ករត្នោត ម្សៅស៊ុប ប៊ីចេង អំបិល និងខ្ទិះដូងចុងចូលច្របល់ចូលគ្នាឲ្យសប់ម្ដងទៀត។ បើទឹកសម្លគោកពេក អាចបន្ថែមខ្ទិះដូងបាន កុំភ្លេចភ្លក្សរសជាតិហើយថែមថយគ្រឿងតាមចំណូលចិត្ត។ ជាចុងក្រោយ ទុករម្ងាស់រយៈពេល ២០ទៅ៣០ នាទី មើលល្មមឆ្អិន ហើយដាក់ចុះជាការស្រេច។ សម្លរណាំយ៉ានេះ គេភាគច្រើនបរិភោគជាមួយនំបញ្ចុក និងបន្លែខ្ចីៗស្រស់ៗ ពិតជាឆ្ងាញ់ខ្លាំងណាស់។ សម្លរការីនិងសម្លណាំយ៉ា មានរសជាតិផ្អែមស្រដៀងគ្នា។ ប៉ុន្តែបើការប្រើប្រាស់គ្រឿងមានភាពខុសគ្នាច្រើន។ សម្លការី ត្រូវបានចម្អិនជាមួយសាច់មាន់ ឬសាច់ជ្រូក និងបន្លែច្រើនប្រភេទ រីឯសម្លណាំយ៉ាចំអិនជាមួយសាច់ត្រី ហើយមិនត្រូវការដាក់បន្លែនោះទេ។ ទោះបីជាយ៉ាងណាក៍ដោយសម្លទាំងពីរមុខនេះ ទទួលបានការគាំទ្រ និងនិយមចម្អិននិងបរិភោគជាប្រចាំ។